បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាដង្ហើមដ៏វិសេសវិសាលដែលផ្ដល់ជីវិតដល់តួអង្គពាក់មុខខ្មុក។ រាល់សំនៀងដែលបន្លឺឡើង គឺជាការឆ្លុះបញ្ចាំងពីវិញ្ញាណនៃសាច់រឿងរាមកេរ្តិ៍ដ៏បុរាណ។ ក្នុងពិភពល្ខោនខោល បទចម្រៀងដើរតួជាអ្នកនាំសាររវាងអ្នកសម្ដែង និងទស្សនិកជន។ សំឡេងច្រៀងដ៏គ្រលួច ជួយពន្យល់ពីមនោសញ្ចេតនាដែលតួអង្គមិនអាចបញ្ចេញតាមទឹកមុខបាន។ បទចម្រៀងនីមួយៗត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីឱ្យស៊ីចង្វាក់នឹងក្បាច់រាំ។ ការប្រើប្រាស់ពាក្យពេចន៍ក្នុងទំនុកច្រៀង គឺជាការលើកកម្ពស់អក្សរសាស្ត្រខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់។ សំនៀងអមការសម្ដែងជួយបង្កើតបរិយាកាសសក្ការៈ ដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ស្លុតចិត្ត។ រាល់ឃ្លាប្រយោគនៃបទចម្រៀង បង្កប់នូវទស្សនវិជ្ជាអប់រំ និងច្បាប់សីលធម៌ជីវិត។ បទចម្រៀងជួយឱ្យយើងស្រមៃឃើញទិដ្ឋភាពព្រៃភ្នំ និងនគរលង្កាដ៏អស្ចារ្យ។ ក្នុងឈុតឆាកសោកសៅ បទចម្រៀងបន្លឺឡើងដូចជាការយំខ្សឹកខ្សួលជំនួសតួអង្គ។ ទំនុកច្រៀងជួយរៀបរាប់ពីឫទ្ធានុភាពនៃតួអង្គ ឱ្យទស្សនិកជនបានជ្រាបច្បាស់។ សំឡេងច្រៀងបញ្ជាក់ពីអត្តសញ្ញាណនៃតួអង្គយក្ស ស្វា និងមនុស្ស យ៉ាងច្បាស់លាស់។ បទចម្រៀងក្នុងល្ខោនខោលគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈចក្ខុ និងសិល្បៈសោតវិញ្ញាណ។ ការសម្ដែងដែលគ្មានបទចម្រៀងអម គឺប្រៀបដូចជាសពដែលគ្មានវិញ្ញាណ។ បទចម្រៀងនីមួយៗមានក្បួនខ្នាតត្រឹមត្រូវ មិនអាចលេងសើច ឬកែប្រែតាមចិត្តបានឡើយ។ សំនៀងអមការសម្ដែងជួយឱ្យតួអង្គហាក់ដូចជាមានជីវិតពិតៗនៅលើឆាក។ ការច្រៀងរៀបរាប់ពីការធ្វើដំណើរ ជួយឱ្យទស្សនិកជនមានអារម្មណ៍ថាបានទៅដល់ទីនោះដែរ។ បទចម្រៀងក្នុងល្ខោនខោលគឺជាមរតកអរូបីដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ រាល់សំឡេងដែលបន្លឺឡើង គឺជាការគោរពដល់បុព្វបុរសដែលបានបន្សល់ទុកមរតកនេះ។ បទចម្រៀងជួយលើកកម្ពស់តម្លៃតួអង្គ ឱ្យកាន់តែមានអំណាច និងបារមី។ ការប្រើប្រាស់សំនៀងខ្ពស់ទាប បង្ហាញពីកំហឹង ក្ដីស្រឡាញ់ និងការលួងលោម។ ក្នុងឈុតឆាកស្នេហា បទចម្រៀងមានសភាពផ្អែមល្ហែមដូចខ្យល់បក់ត្រជាក់ចិត្ត។ ទំនុកច្រៀងជួយឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីពាក្យពេចន៍ខ្មែរបុរាណដ៏ជ្រាលជ្រៅ។ បទចម្រៀងអមការសម្ដែងគឺជាចំណងតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្នកាល។ សំនៀងច្រៀងជួយពង្រឹងស្មារតីអ្នកសម្ដែងឱ្យហក់លោតតាមចង្វាក់យ៉ាងស្វាហាប់។ រាល់ការផ្លាស់ប្តូរឈុតឆាក បទចម្រៀងតែងតែដើរតួជាអ្នកសម្របសម្រួលអារម្មណ៍។ ការច្រៀងបន់ស្រន់ក្នុងបទចម្រៀង ជួយសុំសេចក្ដីសុខដល់ភូមិករ និងអ្នកទស្សនា។ បទចម្រៀងក្នុងល្ខោនខោលជួយឱ្យយើងយល់ពីជម្លោះរវាងសភាវៈល្អ និងអាក្រក់។ សំឡេងច្រៀងដ៏ខ្លាំងក្លា បង្ហាញពីមហិទ្ធិឫទ្ធិនៃកងទ័ពហនុមាន និងយក្ស។ ការប្រើប្រាស់ជើងកាព្យក្នុងបទចម្រៀង គឺជាការបង្ហាញពីភាពប៉ិនប្រសប់នៃកវីខ្មែរ។ បទចម្រៀងជួយឱ្យសាច់រឿងរាមកេរ្តិ៍កាន់តែមានរសជាតិ និងភាពរស់រវើក។ ក្នុងភាពស្ងប់ស្ងាត់ សំឡេងច្រៀងអមដោយឧបករណ៍ភ្លេងបង្កើតបានជាមន្តស្នេហ៍ប្លែក។ បទចម្រៀងនីមួយៗគឺជាមេរៀនប្រវត្តិសាស្ត្រដែលផ្ដិតជាប់ក្នុងអារម្មណ៍អ្នកស្ដាប់។ សំនៀងអង្វរករក្នុងបទចម្រៀង ធ្វើឱ្យអ្នកទស្សនាហូរទឹកភ្នែកដោយមិនដឹងខ្លួន។ ការរក្សាបទចម្រៀងទាំងនេះ គឺជាការរក្សាដួងព្រលឹងវប្បធម៌ជាតិខ្មែរឱ្យគង់វង្ស។ សំឡេងស្គរធំដែលបន្លឺឡើងអមបទចម្រៀង បង្កើតឱ្យមានភាពរំភើបញាប់ញ័រក្នុងឈុតចម្បាំង។ បទចម្រៀងដែលអមដោយសំឡេងស្រឡៃ បង្កើតបានជាភាពសក្ការៈ។ រាល់ចង្វាក់ឈឹងដែលវាយអមបទចម្រៀង គឺជាសញ្ញាប្រាប់ដល់អ្នករាំឱ្យដឹងពីល្បឿន។ សំឡេងរនាតឯកដេញតាមសំនៀងច្រៀងយ៉ាងស្ទាត់ជំនាញ បង្កើតបានជាចង្វាក់ដ៏ពីរោះ។ ការរួមបញ្ចូលគ្នារវាងអ្នកពោល និងវង់ភ្លេងពិណពាទ្យ គឺជាតុល្យភាពនៃសិល្បៈខ្មែរ។ បទចម្រៀងដែលអមដោយសំឡេងកញ្ឆែ បង្កើនភាពរស់រវើកក្នុងឈុតឆាកកំប្លែង។ សំឡេងអ្នកពោលជំនួសឱ្យតួអង្គយក្ស ត្រូវតែមានអំណាច និងរឹងមាំបំផុត។ ការច្រៀងអមដោយចង្វាក់ភ្លេងយឺតៗ ប្រើសម្រាប់ឈុតឆាកដែលតួអង្គកំពុងត្រិះរិះ។ រាល់កាយវិការដៃជើងរបស់តួអង្គ គឺមានបទចម្រៀង និងភ្លេងជាអ្នកបញ្ជាពីក្រោយ។ បទចម្រៀងជួយឱ្យអ្នកសម្ដែងមិនហត់នឿយ ដោយសារវាផ្ដល់កម្លាំងចិត្តដល់ពួកគេ។ សំនៀងចម្រៀងដែលបន្លឺឡើងក្នុងវត្តអារាម បង្កើតបានជាបរិយាកាសដ៏ត្រជាក់ត្រជុំ។ ការច្រៀងរៀបរាប់ពីការសង់ស្ពានឆ្លងសមុទ្រ បង្ហាញពីសាមគ្គីភាពនៃកងទ័ពស្វា។ បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាការអប់រំចិត្តឱ្យស្ងប់ និងមានសមាធិ។ សំឡេងអ្នកពោលលួងលោមនាងសីតា បង្ហាញពីក្ដីអាណិតអាសូរយ៉ាងជ្រាលជ្រៅ។ បទចម្រៀងដែលអមដោយសំឡេងស្គរ បង្កើតឱ្យមានភាពតានតឹងក្នុងចិត្តអ្នកមើល។ រាល់ការផ្លាស់ប្តូរចង្វាក់ភ្លេង គឺជាសញ្ញានៃការផ្លាស់ប្តូរវាសនាតួអង្គក្នុងរឿង។ បទចម្រៀងជួយឱ្យយើងបែងចែកបានច្បាស់ រវាងមិត្តភក្តិ និងសត្រូវ។ ការច្រៀងសរសើរបារមីនៃអាវុធមន្តអាគម ជួយឱ្យឈុតឆាកនោះកាន់តែសក្ដិសិទ្ធិ។ បទចម្រៀងក្នុងល្ខោនខោលគឺជាតន្ត្រី ដែលជួយដាស់ស្មារតីជាតិ។ សំនៀងច្រៀងអមដោយសំឡេងប៉ីអរ ធ្វើឱ្យបេះដូងអ្នកស្ដាប់រំភើបញាប់ញ័រ។ បទចម្រៀងជួយឱ្យការសម្ដែងល្ខោនខោលមានភាពពេញលេញ និងឥតខ្ចោះ។ រាល់ពាក្យពេចន៍ដែលចេញពីមាត់អ្នកពោល គឺជាគ្រាប់ពេជ្រនៃអក្សរសិល្ប៍ខ្មែរ។ បទចម្រៀងជួយសម្របសម្រួលឱ្យតួអង្គរាប់រយនាក់ អាចរាំក្នុងចង្វាក់តែមួយបាន។ សំនៀងច្រៀងដែលបន្លឺឡើង បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ។ ការច្រៀងរៀបរាប់ពីជ័យជម្នះ បង្ហាញពីមោទនភាព និងភាពរុងរឿង។ បទចម្រៀងអមការសម្ដែងជួយឱ្យទស្សនិកជនមិនមានអារម្មណ៍ធុញទ្រាន់។ រាល់សំនៀងដែលហក់លោតតាមចង្វាក់ស្គរ គឺជាការបង្ហាញពីភាពរស់រវើកនៃជីវិត។ បទចម្រៀងក្នុងល្ខោនខោលជួយឱ្យយើងឃើញពីការលះបង់ដើម្បីយុត្តិធម៌។ សំឡេងអ្នកពោលដែលរៀបរាប់ពីការបួងសួង ជួយឱ្យយើងមានជំនឿលើអំពើល្អ។ ការច្រៀងអមដោយភ្លេងពិណពាទ្យ គឺជាសិល្បៈលំដាប់ខ្ពស់របស់ខ្មែរ។ បទចម្រៀងជួយឱ្យយើងចងចាំនូវគុណតម្លៃនៃភក្ដីភាព និងភាពស្មោះត្រង់។ សំនៀងអមការសម្ដែងគឺជាកម្លាំងចលករដែលធ្វើឱ្យវប្បធម៌ខ្មែរនៅមានជីវិត។ ការសិក្សាពីបទចម្រៀងល្ខោនខោល គឺជាការសិក្សាពីអត្តសញ្ញាណជាតិខ្លួនឯង។ បទចម្រៀងទាំងនេះបានឆ្លងកាត់ព្យុះភ្លៀងនៃប្រវត្តិសាស្ត្រ ដើម្បីមកដល់ដៃយើង។ យើងត្រូវរួមគ្នាថែរក្សាសំនៀងបុរាណនេះ កុំឱ្យបាត់បង់ទៅតាមសម័យឌីជីថល។ បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាទ្រព្យសម្បត្តិដ៏មហាសាលរបស់កម្ពុជា។ ការបង្ហាញបទចម្រៀងទាំងនេះទៅកាន់ពិភពលោក គឺជាមោទនភាពរបស់កូនខ្មែរគ្រប់រូប។ រាល់ការហាត់រៀនពោល និងច្រៀង គឺជាការបន្តវេននៃវិញ្ញាណសិល្បៈ។ បទចម្រៀងក្នុងល្ខោនខោលជួយឱ្យយើងឃើញពីភាពត្រចះត្រចង់នៃអរិយធម៌អង្គរ។ ការស្ដាប់បទចម្រៀងទាំងនេះ ធ្វើឱ្យយើងមានអារម្មណ៍ស្រឡាញ់វប្បធម៌កាន់តែខ្លាំង។ សំនៀងអមការសម្ដែងគឺជាសក្ខីភាពនៃភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ។ បទចម្រៀងទាំងនេះជួយអប់រំកុលបុត្រកុលធីតាឱ្យស្គាល់ពីតម្លៃនៃសិល្បៈ។ ការរក្សាចង្វាក់ភ្លេង និងទំនុកច្រៀងឱ្យនៅដដែល គឺជាការរក្សាភាពដើមនៃល្ខោន។ បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាតន្ត្រីដែលគ្មានថ្ងៃស្លាប់ពីបេះដូងខ្មែរ។ រាល់ការសម្ដែងម្ដងៗ គឺជាការដាស់ព្រលឹងសិល្បៈឱ្យរស់ឡើងវិញ។ បទចម្រៀងជួយឱ្យយើងឃើញពីភាពខុសគ្នារវាងអំណាច និងយុត្តិធម៌។ សំនៀងដែលបន្លឺឡើងក្នុងពិធីបុណ្យភូមិ បង្កើតបានជាសេចក្ដីសុខដល់ពលរដ្ឋ។ ការផ្ទេរចំណេះដឹងផ្នែកបទចម្រៀងល្ខោន គឺជាការវិនិយោគលើធនធានមនុស្សអរូបិយ។ បទចម្រៀងទាំងនេះគឺជាបេតិកភណ្ឌដែលពិភពលោកទទួលស្គាល់ និងកោតសរសើរ។ សំនៀងអមការសម្ដែងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរតាំងពីបុរាណកាល។ បទចម្រៀងក្នុងល្ខោនខោលគឺជាដង្ហើមដែលនាំមកនូវសិរីសួស្ដីដល់សង្គម។ រាល់សំនៀងដែលអូសក្រឡាវែងៗ គឺជាសិល្បៈនៃការគ្រប់គ្រងខ្យល់ដង្ហើមដ៏អស្ចារ្យ។ បទចម្រៀងជួយឱ្យយើងឃើញពីសម្រស់នៃកាយវិការដែលរាំតាមចង្វាក់។ ការលើកស្ទួយបទចម្រៀងល្ខោនខោល គឺជាការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ។ សំនៀងអមការសម្ដែងគឺជាពន្លឺដែលបំភ្លឺផ្លូវឱ្យសិល្បៈខ្មែរដើរទៅមុខជានិច្ច។ ការស្វែងយល់ពីអត្ថន័យនៃបទនីមួយៗ ធ្វើឱ្យការទស្សនាកាន់តែមានន័យស៊ីជម្រៅ។ បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាការផ្ដល់សញ្ញានៃភាពសុខដុមរមនា។ បទចម្រៀងក្នុងល្ខោនខោលគឺជាតន្ត្រីនៃជីវិត ដែលនឹងនៅគង់វង្សជារៀងរហូត។ សរុបមក បទចម្រៀងអមការសម្ដែងល្ខោនខោល គឺជាគ្រឿងលម្អដ៏វិសេសវិសាលនៃវប្បធម៌កម្ពុជា។